នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា កម្មវិធីសហប្រតិបត្តិដូចជាការជជែកវែកញែក និងការបង្ហាញទេពកោសល្យ មានតួនាទីសំខាន់ក្នុងការលើកទឹកចិត្តនិស្សិត និងធ្វើឲ្យបរិយាកាសនៃសាសារៀនកាន់តែមានភាពរស់រវើក។ កម្មវិធីទាំងនេះលើកទឹកចិត្តឲ្យនិស្សិតដែលមកពីសកលវិទ្យាល័យខុសៗគ្នាធ្វើការសហការគ្នា និងបង្កើតទំនាក់ទំនងលើសពីវិស័យសិក្សា។ ការជជែកវែកញែក គឺជាសកម្មភាពសហប្រតិបត្តិមួយដែលពេញនិយមបំផុតនៅតាមសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកម្ពុជា មិនថារដ្ឋ ឬឯកជននោះឡើយ។។ តាមរយៈធ្វើការជជែកវែកញែកទៅវិញទៅមក និស្សិតរៀនធ្វើការស្រាវជ្រាវលើប្រធានបទនានាដោយវិភាគយ៉ាងល្អិតល្អន់ និងសរសេរយុទ្ធសាស្ត្រដោយមានហេតុផលសមស្រប។ ការជជែកវែកញែកក៏ជួយអភិវឌ្ឍជំនាញទំនាក់ទំនង និងជំនាញក្នុងការបញ្ចុះបញ្ចូលរបស់សិស្សនិស្សិតផងដែរ។ នៅក្នុងប្រទេសកម្ពុជា នៅតាមសាកលវិទ្យាល័យដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ វិទ្យាស្ថានភាសាបរទេស ព្រមទាំងសាលាផ្សេងៗទៀត បានធ្វើការរៀបចំការជជែកវែកញែកយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ។ ក្នុងនោះ គេក៏បានបង្កើតជាក្លឹបជជែកវែកញែកតាមសកលវិទ្យាល័យរបស់ពួកគេរៀងៗខ្លួនផងដែរ។ ប្រធានបទជជែកវែកញែកភាគច្រើន គឺជាបញ្ហាបច្ចុប្បន្នដែលកំពុងកើតឡើងនៅក្នុងប្រទេស ឬនៅលើពិភពលោក ដូចជាការកែទម្រង់ការអប់រំ បច្ចេកវិទ្យា ឬការពារបរិស្ថានជាដើម។ សាកលវិទ្យាល័យមួយចំនួនសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអង្គការយុវជន ដើម្បីរៀបចំការប្រកួតក្នុងការជជែកវែកញែករវាងសាកលវិទ្យាល័យនីមួយៗ។ ការសហការណ៍ទាំងនេះផ្តល់ឱកាសឲ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង និងទស្សនៈធំទូលាយជាងមុន។ ការជជែកវែកញែកក៏ជួយលើកកម្ពស់ការវិភាគ និងការផ្ដល់តម្លៃចំពោះមតិយោបល់ខុសៗគ្នារបស់បុគ្គលរៀងខ្លួនផងដែរ។ វាជួយរៀបចំឲ្យនិស្សិតមានសមត្ថភាពដឹកនាំ និងចូលរួមក្នុងសង្គមបន្ទាប់ពីបញ្ចប់ការសិក្សា។ រីឯការបង្ហាញ ឬ សម្ដែងទេពកោសល្យនៅតាមសកលវិទ្យាល័យវិញ វាផ្តោតលើភាពច្នៃប្រឌិត និងការកំសាន្ត។ សាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសកម្ពុជា រៀបចំការបង្ហាញទេពកោសល្យប្រចាំឆ្នាំ ដើម្បីអបអរសាទរភាពចម្រុះវប្បធម៌ និងជីវិតរស់នៅរបស់និស្សិត។ និស្សិតអាចបង្ហាញការសម្តែងដោយចម្រៀងជាតិ ឬ អន្តរជាតិ រាំ និងលេងឧបករណ៍តន្ត្រីផ្សេងៗជាដើម។ ការបង្ហាញទេពកោសល្យខ្លះទៀតក៏មានការសម្តែងវប្បធម៌ប្រពៃណីដូចជា របាំអប្សរា ឬ បទចម្រៀងប្រពៃណី ផងដែរ។ ការសម្តែងទាំងនេះជួយថែរក្សា ការពារ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើនក្នុងចំណោមយុវជន។ ការបង្ហាញទេពកោសល្យមិនមែនគ្រាន់តែជាការកំសាន្តទេ ប៉ុន្តែជាឱកាសឲ្យនិស្សិតបង្កើតទំនុកចិត្តលើខ្លួនឯងផងដែរ។ និស្សិតភាគច្រើនធ្វើការជាក្រុមដើម្បីរៀបចំការសម្តែង ដែលជួយបង្កើតការសហការនិងមិត្តភាព។ សាកលវិទ្យាល័យក៏អាចអញ្ជើញសិស្សជំនាញ ឬសិល្បករអាជីពមកធ្វើជាអ្នកដាក់ពិន្ទុ ឬអ្នកណែនាំបានផងដែរ។ វាជួយឲ្យនិស្សិតរៀនពីអ្នកជំនាញ ដែលមានបទពិសោធន៍នៅក្នុងវិស័យសិល្បៈនិងច្នៃប្រឌិតយូរឆ្នាំ។ ការបង្ហាញទេពកោសល្យក៏បង្កើតបរិយាកាសដែលនិស្សិតគ្រប់រូបមានអារម្មណ៍ថាត្រូវបានទទួលស្គាល់ផងដែរ។ ទាំងកម្មវិធីជជែកវែកញែក និងការបង្ហាញទេពកោសល្យសុទ្ធតែជួយលើកស្ទួយការធ្វើការជាក្រុម និងបទពិសោធន៍រៀនរួមគ្នា។ កម្មវិធីទាំងនេះលើកទឹកចិត្តឲ្យនិស្សិតចេញពីកន្លែងដែលពួកគេមានអារម្មណ៍ថាសុខស្រួល និងសុវត្ថិភាព ដើម្បីស្វែងរកសមត្ថភាព និងទេព្យកោសល្យក្នុងខ្លួនពួកគេ ដែលមិនទាន់រកឃើញ។ នៅតាមសាកលវិទ្យាល័យជាច្រើន កម្មវិធីទាំងនេះត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីអភិវឌ្ឍនិស្សិត។ ជាធម្មតា ការិយាល័យកិច្ចការនិស្សិត ឬក្លឹបនិស្សិតជាអ្នកដឹកនាំក្នុងការរៀបចំកម្មវិធីទាំងពីរនេះឡើង។ ក្លឹបទាំងនេះរួមមានក្លឹបជជែកវែកញែក ក្លឹបសិល្បៈ ក្លឹបតន្ត្រី និងសមាគមសិល្បៈសម្តែងផ្សេងៗជាច្រើនទៀត។ ថវិការសម្រាប់កម្មវិធីទាំងនេះអាចមកពីកញ្ចប់ថវិការបស់សាកលវិទ្យាល័យផ្ទាល់ ឬមានការឧបត្ថម្ភពីខាងក្រៅ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យឯកជនក៏បានវិនិយោគច្រើនក្នុងការរៀបចំសកម្មភាពសម្រាប់សិស្សនិស្សិតផងដែរ។ កម្មវិធីបែបនេះជួយបង្កើនកេរ្តិ៍ឈ្មោះសាកលវិទ្យាល័យ និងទាក់ទាញនិស្សិតថ្មីៗ។ និស្សិតកម្ពុជាច្រើនចាត់ទុកការជជែកវែកញែក និងការបង្ហាញទេពកោសល្យថាជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន។ និយោជកក៏កោតសរសើរអតីតនិស្សិតដែលបានចូលរួមក្នុងសកម្មភាពបែបនេះផងដែរ។ ជារឿយៗ ការជជែកវែកញែក និងការបង្ហាញទេពកោសល្យនាំឲ្យមានការសហការជាធ្លុងមួយរវាងសកលវិទ្យាល័យ និងនិស្សិតដែលមកពីកន្លែងខុសៗគ្នា។ ជារួម ការជជែកវែកញែក និងការបង្ហាញទេពកោសល្យគឺជាវេទិកាសំខាន់ក្នុងការពង្រឹងភាពអង់អាច និងបង្កើនភាពជឿជាក់របស់និស្សិតនៅកម្ពុជា។ សកម្មភាពទាំងនេះជួយបណ្តុះបណ្ដាលអនាគតដឹកនាំដែលមានទំនុកចិត្ត មុឺងម៉ាត់ និងមានទំនួលខុសត្រូវចំពោះសង្គម។